ព្រាហ្មណ៍សាសនាបានចូលមកកម្ពុជាតាំងពីសម័យបុរាណតាមរយៈពាណិជ្ជកម្ម វប្បធម៌ និងទំនាក់ទំនងជាមួយជនជាតិឥណ្ឌា ។ របៀបដែលសាសនាព្រាហ្មណ៍បានចូលមកកម្ពុជាតាំងពីសម័យបុរាណ ឆ្លុះបញ្ចាំងពីប្រភព វិធីផ្សព្វផ្សាយ និងវត្តមានវប្បធម៌នៅក្នុងសង្គមខ្មែរ។ ក្នុងនោះ រួមមានឥទ្ធិពលរបស់វាទៅលើវប្បធម៌ខ្មែរ ក៏ដូចជាការប្រែប្រួលនៃឥទ្ធិពលនេះពីសម័យកាលមួយទៅសម័យកាលមួយ រហូតដល់បច្ចុប្បន្ន។ ព្រាហ្មណ៍សាសនា មានប្រភពមកពីប្រទេសឥណ្ឌា ដែលត្រូវបាននាំចូលដោយជនជាតិ អារ្យ (Arya) ឬ អារ្យ័ន (Aryan)។ ប្រមាណជា ១៩០០ ឆ្នាំមុនគ្រិស្តសករាជ ពួកអារ្យបានលុកលុយប្រទេសអឺរ៉ុបមួយផ្នែក និងមួយផ្នែកទៀតបានលុកលុយប្រទេសឥណ្ឌាភាគខាងជើង។ ក្រោយទទួលបានជ័យជម្នះពីពួកជ្រាវីន ពួកអារ្យបានគ្រប់គ្រងលើពួកម្ចាស់ស្រុក ហើយចាប់ផ្ដើមផ្សព្វផ្សាយឥទ្ធិពលព្រាហ្មណ៍សាសនាពីពេលនោះមក។ ពួកព្រាហ្មណ៍ ឬអ្នកបួសក្នុងព្រាហ្មណ៍សាសនា មានភារៈថែរក្សាជំនឿ និងផ្សព្វផ្សាយលទ្ធិសាសនានេះ។ ក្នុងនោះមានរៀបចំកែច្នៃទស្សនៈ និងទ្រឹស្ដីឱ្យកាន់តែប្រសើរឡើងជាលំដាប់។ មូលដ្ឋានគ្រឹះនៃអរិយធម៌ខ្មែរមានសាសនាពីរដែលទទួលឥទ្ធិពលពីឥណ្ឌា គឺព្រាហ្មណ៍សាសនា និងព្រះពុទ្ធសាសនា។ ឥទ្ធិពលនេះត្រូវបានគេរកឃើញយ៉ាងច្បាស់លាស់តាមរយៈអក្សរសាស្ត្រខ្មែរ សិល្បៈខ្មែរ និងនៅក្នុងសង្គមខ្មែរ។ ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា។ នៅសតវត្សរ៍ទី ១ នៃគ្រិស្តសករាជ បាតុភូតនេះមានដំណើរការយឺតៗតែរីកចម្រើនទៅមុខ។ ប្រវត្តិវិទូបានរកឃើញថា ព្រាហ្មណ៍សាសនាបានផ្សព្វផ្សាយនៅប្រទេសកម្ពុជាបន្តិចម្ដងៗរហូតដល់ចូលស៊ប់។ ដោយយោងទៅតាមរឿងនិទាន និងសៀវភៅសិលាចារឹកបុរាណបានចង្អុលបង្ហាញថា ស្ដេចឥណ្ឌាមួយអង្គមានព្រះនាមថា កៅណ្ឌិន្យ បានធ្វើដំណើរមកដល់ដែនកម្ពុជាបុរាណ។ ទ្រង់លើកទ័ពជើងទឹកមកច្បាំងដណ្ដើមទឹកដីខ្មែរដែលមានស្ដេចស្រីមួយព្រះអង្គព្រះនាម សោមា សោយរាជ្យនៅនគរគោកធ្លក។ ដោយចាញ់សង្គ្រាម ព្រះនាងសោមាត្រូវរៀបអភិសេកជាមួយព្រះបាទ កៅណ្ឌិន្យ ហើយគ្រប់គ្រងនគរគោកធ្លកតរៀងមក។ តាមខ្សែស្រឡាយខ្មែរ ព្រះបាទកៅណ្ឌិន្យបានដាក់ឈ្មោះជា ហ៊ុន ទៀន វិញ។ ហេតុនេះហើយ គេសន្និដ្ឋានថា ប្រទេសខ្មែរយើងទទួលឥទ្ធិពលព្រាហ្មណ៍សាសនាតាមរយៈព្រះអង្គនេះ។ ពួកឈ្មួញឥណ្ឌាតែងតែធ្វើដំណើរតាមសំពៅមកទាក់ទងរកស៊ីជួញដូរជាមួយអ្នកស្រុក។ ពួកឈ្មួញឥណ្ឌាជាច្រើន មិនត្រឹមតែធ្វើដំណើរតាមសំពៅមកទាក់ទងជួញដូរនៅដែនខ្មែទេ ប៉ុន្តែថែមទាំងបានរស់នៅស្ថិតស្ថេរ និងរៀបការជាមួយស្ត្រីជនជាតិខ្មែរផងដែរ។ គេបានបង្កើតជាពូជពង្សកូនចៅនៅក្នុងស្រុកខ្មែររហូតមក បណ្តាលឲ្យមានការរួមបញ្ចូលយ៉ាងជិតស្និទ្ធរវាងវប្បធម៌ឥណ្ឌានិងវប្បធម៌ខ្មែរ។ ហេតុនេះហើយបានជាទំនៀមទម្លាប់ប្រពៃណីឥណ្ឌាបានបន្សល់ទុកពីពេលនោះមក។ អំណះអំណាងជាច្រើនទៀតបានបញ្ជាក់ថា ព្រាហ្មណ៍សាសនាពិតជាបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌាមែន។ ឥទ្ធិពលនេះបានចាក់ឫសយ៉ាងមាំនៅក្នុងចិត្ត និងនៅក្នុងសង្គមខ្មែរផងដែរ។ ជាពិសេសពីជំនឿ ប្រពៃណី ភាសា អក្សរ ជាពិសេសសិល្បៈស្ថាបត្យកម្មខ្មែរបុរាណ។ រាជ្យព្រះបាទភវរ្ម័ន និងព្រះបាទឥសានវរ្ម័ន គេរកឃើញថា ក្នុងរាជ្យព្រះបាទភវរ្ម័ន និងព្រះបាទឥសានវរ្ម័ន មានការគោរព ព្រះហរិហរៈ។ ព្រះហរិហរៈគឺជារូបព្រះបញ្ចូល ដែលមានទ្រង់ទ្រាយរវាងព្រះឥសូរ (ឬ ព្រះសិវៈ) និងព្រះវិស្ណុ លាយបញ្ចូលគ្នាដើម្បីបង្ហាញពីការរួមបញ្ចូលរបស់សាសនា។ ព្រះព្រហ្ម ក៏ត្រូវបានរកឃើញថាមានការគោរពខ្លះដែរ តែព្រាហ្មណ៍សាសនានៅមានឥទ្ធិពលខ្សោយនៅឡើយ។ ក្រោយរជ្ជកាលរបស់ព្រះអង្គជាច្រើនជំនាន់មក គេសង្កេតឃើញថាអ្នកស្រុកនៅតែប្រកាន់យកព្រាហ្មណ៍សាសនាដដែល។ ក្នុងនោះក៏មានព្រះបាទជ័យវរ្ម័នទី២ដែរ ដោយនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ព្រាហ្មណ៍សាសនាកាន់តែលូតលាស់ឡើង។ នេះដោយសារមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្សត្រខ្មែរ និងនាម៉ឺនមន្ត្រីក្នុងរាជវាំង។ ព្រាហ្មណ៍សាសនាពែលនោះត្រូវបានគេគោរពយ៉ាងខ្លាំងទៅលើ ព្រះឥសូរ (ព្រះសិវៈ) ជាធំជាងគេក្នុងចំណោមអាទិទេពទាំងអស់។ គេបានចាត់ទុកថា ព្រាហ្មណ៍សាសនាជាទឹកបន្សាបរវាងរដ្ឋពីរដែលបែកបាក់ មកជារដ្ឋមួយមានឯកភាពទូទាំងប្រទេស។ នៅពេលនោះ គេបានយកកំពូលភ្នំគូលែនធ្វើជាកន្លែងរៀបចំពិធីដែលគេហៅថា ព្រះរាជ្យចក្រវាល។ រាជ្យព្រះបាទសូរ្យវរ្ម័នទី២ (សតវត្សរ៍ទី ១២) ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ប្រកាន់យកព្រាហ្មណ៍សាសនា តែគោរព ព្រះវិស្ណុ ជាធំវិញ។ ការអះអាងនេះបញ្ជាក់តាមរយៈក្បាច់រចនា និងចម្លាក់ជាច្រើនដែលគេសាងឡើងតាមប្រាសាទនានា។ រូបអវតារព្រះវិស្ណុ ឬរឿងព្រេងត្រូវបានឆ្លាក់តាមរយៈជញ្ជាំងប្រាសាទ ដូចជារឿង រាមាយណៈឥណ្ឌា រឿង មហាភារតយុទ្ធ ជាដើម។។ ក្រោយមកនៅសតវត្សរ៍ទី ១៣ ពេលនោះព្រាហ្មណ៍សាសនាត្រូវប្រជាជនអស់ជំនឿទៅហើយ។ ប៉ុន្តែ គេមិនអាចនិយាយបានថាព្រាហ្មណ៍សាសនារលាយសាបសូន្យឡើយ។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលមានជំនឿទៅលើព្រះពុទ្ធសាសនាមហាយាន បានបង្កលក្ខណៈឱ្យព្រាហ្មណ៍សាសនាមានជីវិតរស់នៅពុំបាត់បង់ឡើយ។ ប្រតិកម្មសាសនា ព្រាហ្មណ៍សាសនាត្រូវបានបន្តគោរពវិញ តាមបែបការគោរពព្រះឥសូរជាធំ។ ក្នុងឱកាសនោះហើយដែលអ្នកប្រវត្តិសាស្ត្រទទួលស្គាល់ថាមាន ប្រតិកម្មសាសនា។ វាមានន័យថាអ្នកដែលងប់ងល់នឹងជំនឿព្រាហ្មណ៍សាសនាបានវាយបំបាក់ធ្វើឱ្យខ្ទេចខ្ទាំទាំងពុទ្ធរូប ទាំងបដិមា និងព្រាហ្មណ៍អាស្រមនៃព្រាហ្មណ៍សាសនាដែរ។។ ក្រោយមកមានការគាស់រំលើង ឬវាយបំបាក់ និងនាំយកទៅទម្លាក់ចោលនៅបាតស្រះស្រង់ ឬបឹង អូរទន្លេជាដើម។ តែលុះមកដល់សតវត្សរ៍ទី ១៤ ព្រាហ្មណ៍សាសនាពិតជាអស់ឥទ្ធិពលធំមែន។ ប៉ុន្តែជំនឿផ្សេងៗនៃលទ្ធិនេះបានបន្សល់ទុកជាច្រើនរហូតមកដល់បច្ចុប្បន្ននេះ។ សព្វថ្ងៃ គេឃើញមាននៅសល់ដូចជា ពិធីអភិសេកមហាក្សត្រ ពិធីបន់ស្រន់សុំទឹកភ្លៀង និងការសុំសេចក្តីសុខពីអ្នកតាម្ចាស់ភូមិករ ព្រះធរណី អារក្ស (លាយឡំជាមួយជំនឿដើម) ពិធីដំឡើងគ្រូតូច គ្រូធំ ពិធីសែនព្រេន ពិធីបង្វិលពពិលស្រោចទឹកមន្តការប្រើយ័ន្ត អាបធ្មប់ ទាំងអស់នេះហើយគឺជាប្រភព និងវត្តមានរបស់ព្រាហ្មណ៍សាសនា។ សកម្មភាពទាំងអស់នេះ បានអនុវត្តនៅក្នុងប្រទេសកម្ពុជាកន្លងមក ហើយបានបន្សល់ទុកនូវឥទ្ធិពលយ៉ាងជ្រាលជ្រៅរហូតដល់សព្វថ្ងៃ។ សរុបមកព្រាហ្មណ៍សាសនា បានចូលមកដល់ប្រទេសកម្ពុជាដោយពួកអារ្យ័នពីប្រទេសឥណ្ឌា ចាប់ពីសតវត្សរ៍ទី ១ នៃគ្រិស្តសករាជ។ តាមរយៈស្ដេច កៅណ្ឌិន្យ (ហ៊ុន ទៀន) និងពួកឈ្មួញឥណ្ឌា សាសនានេះបានចាក់ឫសយ៉ាងមាំក្នុងសង្គមខ្មែរ។។ ដោយបន្សល់ទុកឥទ្ធិពលលើជំនឿ ប្រពៃណី ភាសា អក្សរ និងជាពិសេសសិល្បៈស្ថាបត្យកម្មបុរាណ។ ក្នុងសម័យកាលផ្សេងៗគ្នា មានការគោរពព្រះសំខាន់ៗខុសៗគ្នា ដូចជា ព្រះហរិហរៈ ក្នុងរាជ្យព្រះបាទភវរ្ម័ន, ព្រះឥសូរ ជាធំក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ និង ព្រះវិស្ណុ ជាធំក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ទោះបីព្រាហ្មណ៍សាសនាធ្លាក់ចុះឥទ្ធិពលនៅសតវត្សរ៍ទី ១៤ ក៏ដោយ ក៏ពិធី និងជំនឿមួយចំនួនរបស់ខ្លួននៅតែបន្តមានវត្តមានក្នុងសង្គមខ្មែររហូតមកដល់បច្ចុប្បន្ន។ ជាពិសេសនៅមានដូចជា ពិធីអភិសេកព្រះមហាក្សត្រ ពិធីបន់ស្រន់សុំទឹកភ្លៀង និងការប្រើប្រាស់យ័ន្តមន្តអាគមជាដើម